ព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងសង្គមខ្មែរ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពផ្លូវចិត្តតាមរយៈការបង្រៀន និងការអនុវត្តន៍ជាច្រើន។ ខាងក្រោមនេះ គឺជាការពន្យល់លម្អិតអំពីសមាធិ សតិប្បដ្ឋាន និងគោលធម៌ព្រះពុទ្ធសាសនា ព្រមទាំងការរួមបញ្ចូលគ្នារវាងវិធីសាស្ត្របុរាណ និងទំនើបសម្រាប់ការដោះស្រាយបញ្ហាផ្លូវចិត្តនៅកម្ពុជា។ សមាធិ គឺជាការអនុវត្តន៍ដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដែលផ្តោតលើការបណ្ដុះបណ្ដាលចិត្តឲ្យមានសភាពស្ងប់ស្ងាត់ ផ្ដោតអារម្មណ៍ និងការយល់ដឹងច្បាស់លាស់។ តាមរយៈការអនុវត្តន៍សមាធិ អ្នកប្រតិបត្តិរៀនសង្កេតមើលគំនិត អារម្មណ៍ និងបាតុភូតផ្សេងៗដែលកើតឡើងក្នុងចិត្ត ដោយមិនវិនិច្ឆ័យ ឬប្រតិកម្មតប។ ហើយគោលបំណងចម្បងនៃសមាធិ គឺដើម្បីសម្រេចបាននូវសន្តិភាពផ្លូវចិត្ត កាត់បន្ថយភាពតានតឹង និងបង្កើនការយល់ដឹងអំពីខ្លួនឯង និងពិភពលោកជុំវិញខ្លួន។ នៅក្នុងការអនុវត្តន៍សមាធិ មានទម្រង់ផ្សេងៗគ្នា ប៉ុន្តែគោលការណ៍រួមគឺការយកចិត្តទុកដាក់លើវត្ថុណាមួយ ដូចជាការដកដង្ហើម សំឡេង ឬអារម្មណ៍ក្នុងរាងកាយ។ នៅពេលដែលចិត្តរសាត់អណ្ដែតទៅកាន់គំនិតផ្សេងៗ អ្នកប្រតិបត្តិគ្រាន់តែនាំចិត្តត្រឡប់មកកាន់វត្ថុដែលបានកំណត់វិញដោយថ្នមៗ។ ការធ្វើបែបនេះជាប្រចាំ ជួយពង្រឹងនូវសតិ និងសមាធិ។ នៅកម្ពុជា ការអនុវត្តន៍សមាធិត្រូវបានបង្រៀន និងអនុវត្តយ៉ាងទូលំទូលាយនៅក្នុងវត្តអារាម និងតាមមជ្ឈមណ្ឌលសមាធិមួយចំនួន។ វាត្រូវបានគេជឿជាក់ថាជួយឲ្យបុគ្គលម្នាក់ៗអាចដោះស្រាយបញ្ហាប្រឈមក្នុងជីវិតប្រចាំថ្ងៃបានកាន់តែមានប្រសិទ្ធភាព ដោយរក្សាបាននូវចិត្តស្ងប់ និងការសម្រេចចិត្តប្រកបដោយប្រាជ្ញា។ ការអនុវត្តន៍សមាធិជាទៀងទាត់ក៏អាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត ថប់បារម្ភ និងបង្កើនគុណភាពជីវិតផងដែរ។ ចំណែកឯសតិប្បដ្ឋាន គឺជាគោលការណ៍ដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានគ្រឹះនៃការចម្រើន សតិ ឬ ការរលឹកដឹង។ ព្រះពុទ្ធបរមគ្រូទ្រង់បានបង្រៀនអំពីសតិប្បដ្ឋាន ៤ យ៉ាង ដែលជាកម្មវត្ថុសំខាន់ៗដែលយើងត្រូវយកចិត្តទុកដាក់ដើម្បីអភិវឌ្ឍការយល់ដឹងច្បាស់លាស់ និងការរំដោះខ្លួនចេញពីទុក្ខ។ សតិប្បដ្ឋានទាំង ៤ រួមមាន កាយានុបស្សនាសតិប្បដ្ឋាន វេទនានុបស្សនាសតិប្បដ្ឋាន ចិត្តានុបស្សនាសតិប្បដ្ឋាន និងធម្មមានុបស្សនាសតិប្បដ្ឋាន។ កាយានុបស្សនាសតិប្បដ្ឋាន សំដៅដល់ការរលឹកដឹងកាយ ការយកចិត្តទុកដាក់ទៅលើរាល់សកម្មភាព និងឥរិយាបថរបស់រាងកាយ។ នេះរាប់បញ្ចូលទាំងការដកដង្ហើមចេញចូល ការដើរ ការអង្គុយ ការឈរ ការដេក និងការធ្វើចលនាផ្សេងៗនៃរាងកាយ។ អត្ថប្រយោជន៍ ការអនុវត្តន៍នេះជួយឲ្យយើងដឹងពីវត្តមានរបស់ខ្លួនឯងនៅក្នុងបច្ចុប្បន្នកាល កាត់បន្ថយការគិតច្រើនហួសហេតុ និងបង្កើនការយល់ដឹងអំពីធម្មជាតិពិតនៃកាយ។ វេទនានុបស្សនាសតិប្បដ្ឋាន ជាការការរលឹកដឹងវេទនា ការយកចិត្តទុកដាក់ទៅលើវេទនា ដែលអារម្មណ៍ទាំងបីប្រការគឺ សុខវេទនា អារម្មណ៍រីករាយ ទុក្ខវេទនា អារម្មណ៍ឈឺចាប់ឬទុក្ខព្រួយ និង អទុក្ខមសុខវេទនា អារម្មណ៍ព្រងើយកន្តើយ។ យើងគ្រាន់តែសង្កេតមើលការកើតឡើង តាំងនៅនិងរលត់ទៅវិញនៃអារម្មណ៍ទាំងនោះ ដោយមិនជាប់ជំពាក់ ឬស្អប់ខ្ពើម។ អត្ថប្រយោជន៍ ការអនុវត្តន៍នេះជួយឲ្យយើងយល់ពីលក្ខណៈមិនទៀងទាត់ អនិច្ចំនៃអារម្មណ៍ ដែលត្រូវរៀនប្រត្តិបត្តិដើម្បីនាំឲ្យមានសន្តិភាពផ្លូវចិត្ត។ ចិត្តានុបស្សនាសតិប្បដ្ឋាន ការយកចិត្តទុកដាក់ទៅលើស្ថានភាពនៃ ចិត្ត ខ្លួនឯង ឧទាហរណ៍ យើងសង្កេតមើលថាតើចិត្តកំពុងខឹង ស្រលាញ់ ស្ងប់ រំភើប លោភ ឬច្រណែន។ យើងគ្រាន់តែដឹងអំពីស្ថានភាពចិត្តនោះ ដោយមិនវិនិច្ឆ័យ ឬព្យាយាមផ្លាស់ប្ដូរវាភ្លាមៗ។ អត្ថប្រយោជន៍នៃការអនុវត្តន៍នេះជួយឲ្យយើងយល់ពីធម្មជាតិប្រែប្រួលនៃចិត្ត និងកិលេសផ្សេងៗដែលកើតឡើងក្នុងចិត្ត ដែលជាជំហានដំបូងក្នុងការគ្រប់គ្រងចិត្ត។ អត្ថប្រយោជន៍ ក្នុងការអនុវត្តន៍នេះជួយឲ្យយើងយល់ពីសេចក្តីពិតនៃជីវិត ការកើតឡើងនៃទុក្ខ និងផ្លូវទៅកាន់ការរំដោះទុក្ខ តាមរយៈការពិចារណាដោយប្រាជ្ញា។ ការអនុវត្តន៍សតិប្បដ្ឋានទាំងបួននេះ គឺជាផ្លូវមួយដ៏មានប្រសិទ្ធភាពក្នុងការបណ្ដុះបណ្ដាល សតិ សមាធិ និង ប្រាជ្ញា ដែលនាំទៅដល់ការយល់ដឹងនូវសេចក្តីពិត និងការរំដោះខ្លួនចេញពីទុក្ខ។ វាមិនមែនគ្រាន់តែជាការអនុវត្តន៍ខាងសាសនាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍ដ៏មានតម្លៃសម្រាប់សុខភាពផ្លូវចិត្ត និងសុខុមាលភាពក្នុងជីវិតប្រចាំថ្ងៃផងដែរ។ គោលធម៌ព្រះពុទ្ធសាសនាសម្រាប់ការដោះស្រាយបញ្ហាផ្លូវចិត្ត ព្រះពុទ្ធសាសនាបានបង្រៀនគោលធម៌ជាច្រើន ដែលមិនត្រឹមតែជាទស្សនវិជ្ជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវអនុវត្តជាក់ស្តែងសម្រាប់ដោះស្រាយបញ្ហាផ្លូវចិត្ត និងឈានទៅរកសន្តិភាពខាងក្នុងផងដែរ។ គោលធម៌សំខាន់ៗព្រះពុទ្ធសាសនាមួយចំនួនរួមមាន។ អរិយសច្ចៈ ៤ ការពិតដ៏ថ្លៃថ្លាទាំងបួន នេះគឺជាមូលដ្ឋានគ្រឹះនៃព្រះពុទ្ធសាសនា ដែលពន្យល់ពីធម្មជាតិនៃទុក្ខ និងផ្លូវទៅកាន់ការរំដោះទុក្ខ។ ទុក្ខសច្ចៈ ការពិតនៃទុក្ខ ការយល់ដឹងថាជីវិតគឺពោរពេញដោយទុក្ខ ការកើត ចាស់ ឈឺ ស្លាប់ ការព្រាត់ប្រាសពីរបស់ជាទីស្រឡាញ់ ការជួបរបស់មិនជាទីប្រាថ្នា និងការមិនបានសម្រេចនូវអ្វីដែលចង់បាន។ ការទទួលស្គាល់ទុក្ខមិនមែនជាការអស់សង្ឃឹមទេ តែជាការមើលឃើញការពិត។ សមុទយសច្ចៈ ការពិតនៃហេតុបណ្តាលឲ្យកើតទុក្ខ ទុក្ខទាំងអស់កើតចេញពីតណ្ហា សេចក្តីប្រាថ្នា ការចង់បាន ការជាប់ជំពាក់ ជាពិសេសការចង់បាននូវអ្វីដែលមិនទៀងទាត់ និងការភ័យខ្លាចចំពោះការបាត់បង់។ និរោធសច្ចៈ ការពិតនៃការរលត់ទុក្ខ នៅពេលដែលតណ្ហារលត់ ទុក្ខក៏រលត់ទៅតាមនោះដែរ នេះគឺជាស្ថានភាពនៃព្រះនិព្វាន ដែលជាសេចក្តីសុខខ្ពស់បំផុត។ មគ្គសច្ចៈ ការពិតនៃផ្លូវទៅកាន់ការរលត់ទុក្ខ ផ្លូវដែលនាំទៅរកការរលត់ទុក្ខ គឺ អដ្ឋង្គិកមគ្គ មាគ៌ាប្រកបដោយអង្គ ៨។ ការយល់ដឹងពីអរិយសច្ចៈ ៤ ជួយឲ្យបុគ្គលម្នាក់ៗអាចពិចារណាពីបញ្ហាប្រឈមក្នុងជីវិតដោយប្រាជ្ញា និងរកឃើញដំណោះស្រាយ ប្រកបដោយការដឹងការពិត។ មគ្គប្រកបដោយអង្គ ៨ គឺជាផ្លូវជាក់ស្តែងដើម្បីអនុវត្តន៍ដើម្បីរំដោះខ្លួនចេញពីទុក្ខ ហើយក៏ជាមគ្គសម្រាប់សុខភាពផ្លូវចិត្តផងដែរ។ សម្មាទិដ្ឋិ ការយល់ត្រូវ ការយល់ដឹងពីអរិយសច្ច ៤ និងការពិតនៃជីវិត។ សម្មាសង្កប្បៈ ការត្រិះរិះត្រូវ ការគិតដែលប្រាសចាកពីអកុសលធម៌ លោភៈ ទោសៈ មោហៈ។ សម្មាវាចា វាចាត្រូវ ការនិយាយពាក្យពិត ពាក្យមានប្រយោជន៍ មិនបង្កទោស។ សម្មាកម្មន្តៈ ការងារត្រូវ ការប្រព្រឹត្តកាយកម្មល្អ មិនសម្លាប់ មិនលួច មិនប្រព្រឹត្តខុសក្នុងកាម។ សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ ការរកស៊ីចិញ្ចឹមជីវិតដោយសុចរិត។ សម្មាវាយាមៈ ការព្យាយាមត្រូវ ការព្យាយាមរារាំងអកុសលធម៌មិនឲ្យកើតឡើង និងបង្កើនកុសលធម៌។ សម្មាសតិ ការរលឹកត្រូវ ការចម្រើនសតិ ដូចបានពន្យល់ក្នុងសតិប្បដ្ឋាន។ សម្មាសមាធិ ការតម្កល់ចិត្តត្រូវ ការបណ្ដុះបណ្ដាលសមាធិ។ ការអនុវត្តន៍មគ្គទាំង ៨ នេះ ជួយបណ្ដុះបណ្ដាលគុណធម៌ និងកាត់បន្ថយកិលេសដែលបង្កឲ្យមានទុក្ខផ្លូវចិត្ត។ មេត្តាធម៌ សំដៅដល់សេចក្តីស្រឡាញ់ ដែលជាការបណ្ដុះបណ្ដាលនូវសេចក្ដីស្រឡាញ់បរិសុទ្ធ ចំពោះខ្លួនឯង និងចំពោះសព្វសត្វទាំងអស់ ដោយមិនប្រកាន់។ ការអនុវត្តន៍មេត្តាធម៌ជួយកាត់បន្ថយភាពស្អប់ខ្ពើម កំហឹង ការច្រណែន និងការភ័យខ្លាច ដែលជាមូលហេតុចម្បងនៃបញ្ហាផ្លូវចិត្តជាច្រើន។ ការផ្សាយមេត្តាចិត្ត គឺជាការអនុវត្តន៍ដ៏មានអានុភាពមួយដើម្បីបង្កើតសន្តិភាពផ្ទៃក្នុង និងសុខុមាលភាពផ្លូវចិត្ត។ រីឯកម្មផល សំដៅដល់ច្បាប់នៃកម្ម គឺជាគោលការណ៍ដែលពន្យល់ថា រាល់ទង្វើកម្ម ទាំងកាយ វាចា ចិត្ត របស់យើង សុទ្ធតែមានផលវិបាករៀងៗខ្លួន។ ការយល់ដឹងពីច្បាប់កម្មផល ជួយឲ្យបុគ្គលម្នាក់ៗទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងព្យាយាមធ្វើអំពើល្អជានិច្ច ជៀសវាងអំពើអាក្រក់។ ការប្រព្រឹត្តល្អនាំមកនូវសេចក្តីសុខផ្លូវចិត្ត និងផ្លូវកាយ រីឯការប្រព្រឹត្តអាក្រក់នាំមកនូវទុក្ខទោស។ គោលការណ៍នេះជួយឲ្យយើងមានការប្រុងប្រយ័ត្ន និងខិតខំអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរឡើង។ គោលធម៌ទាំងនេះរួមផ្សំគ្នា បង្កើតបានជាក្របខ័ណ្ឌដ៏ទូលំទូលាយមួយសម្រាប់បុគ្គលម្នាក់ៗដើម្បីយល់ដឹង ដោះស្រាយ និងរំដោះខ្លួនចេញពីទុក្ខផ្លូវចិត្ត ព្រមទាំងឈានទៅរកសេចក្តីសុខពិតប្រាកដក្នុងជីវិត។ ជាក់ស្តែង ទោះបីជាវិធីសាស្ត្រព្រះពុទ្ធសាសនាមានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាសុខភាពផ្លូវចិត្ត និងជួយបណ្ដុះបណ្ដាលនូវសន្តិភាពខាងក្នុងក៏ដោយ ក៏វាមិនមែនជាការជំនួសការព្យាបាលបែបវេជ្ជសាស្ត្រសម្រាប់ជំងឺផ្លូវចិត្តធ្ងន់ធ្ងរនោះទេ។ សម្រាប់អ្នកដែលមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរដូចជា ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ, ជំងឺថប់បារម្ភធ្ងន់ធ្ងរ , ជំងឺវិកលចរិត ឬជំងឺបាយប៉ូឡា ការពិគ្រោះជាមួយចិត្តបណ្ឌិត ដែលជាគ្រូពេទ្យឯកទេសខាងជំងឺផ្លូវចិត្ត ឬចិត្តវិទូ ដែលជាអ្នកឯកទេសខាងការប្រឹក្សាយោបល់ និងការព្យាបាលផ្លូវចិត្ត ព្រមទាំងការទទួលការព្យាបាលតាមបែបវេជ្ជសាស្ត្រ គឺជាការចាំបាច់បំផុត។ សារៈសំខាន់នៃការរួមបញ្ចូលគ្នា ការរួមបញ្ចូលគ្នារវាងវិធីសាស្ត្របុរាណ ព្រះពុទ្ធសាសនា និងទំនើប វេជ្ជសាស្ត្រ គឺជាវិធីសាស្រ្តល្អបំផុត និងមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការថែរក្សាសុខភាពផ្លូវចិត្ត។ វិធីសាស្រ្តទាំងពីរនេះអាចបំពេញគ្នាទៅវិញទៅមកបានយ៉ាងល្អឥតខ្ចោះ។ ការព្យាបាលបែបវេជ្ជសាស្ត្រ ថ្នាំពេទ្យអាចជួយកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរនៃជំងឺផ្លូវចិត្ត ដោយកែតម្រូវនូវតុល្យភាពសារធាតុគីមីក្នុងខួរក្បាល។ ការប្រឹក្សាផ្នែកចិត្តវិទ្យា ការព្យាបាលចិត្តសាស្ត្រ ឬការប្រឹក្សា ក៏ជួយឲ្យបុគ្គលយល់ដឹងពីបញ្ហារបស់ខ្លួន និងរៀនពីវិធីសាស្ត្រដោះស្រាយផងដែរ។ នេះជួយសម្រួលដល់ស្ថានភាពផ្លូវចិត្តឲ្យមានលំនឹង ដើម្បីអាចចាប់ផ្តើមអនុវត្តន៍នូវវិធីសាស្រ្តផ្សេងៗបាន។ ចំពោះការអនុវត្តន៍តាមព្រះពុទ្ធសាសនា គឺនៅពេលដែលស្ថានភាពផ្លូវចិត្តមានភាពប្រសើរឡើង តាមរយៈការព្យាបាលវេជ្ជសាស្ត្រ ការអនុវត្តន៍សមាធិ សតិប្បដ្ឋាន និងគោលធម៌ព្រះពុទ្ធសាសនាអាចជួយពង្រឹងស្មារតី បណ្ដុះបណ្ដាលសតិ ប្រាជ្ញា និងការយល់ដឹងអំពីខ្លួនឯង។ វិធីសាស្ត្រទាំងនេះជួយកសាងភាពធន់ផ្លូវចិត្ត បង្កើនសមត្ថភាពក្នុងការដោះស្រាយភាពតានតឹង កាត់បន្ថយការកើតឡើងវិញនៃបញ្ហា និងនាំមកនូវសន្តិភាពផ្លូវចិត្តដ៏យូរអង្វែង។ ឧទាហរណ៍ជាក់ស្តែង: សម្រាប់អ្នកជំងឺដែលមានបញ្ហាថប់បារម្ភធ្ងន់ធ្ងរ ពួកគេអាចនឹងត្រូវការថ្នាំដើម្បីគ្រប់គ្រងអាការៈញ័រទ្រូង ភ័យស្លន់ស្លោ ឬគេងមិនលក់។ បន្ទាប់ពីរោគសញ្ញាធូរស្រាល ពួកគេអាចចាប់ផ្តើមអនុវត្តន៍ សមាធិដកដង្ហើម ដើម្បីគ្រប់គ្រងអារម្មណ៍ថប់បារម្ភ និងរៀននូវ សតិប្បដ្ឋាន ដើម្បីយល់ដឹងពីគំនិត និងអារម្មណ៍របស់ខ្លួន ដោយមិនត្រូវបានវាយលុកដោយវា។ ក្នុងពេលជាមួយគ្នានេះ ការយល់ដឹងពីអរិយសច្ចៈ ៤ អាចជួយពួកគេឲ្យមើលឃើញទុក្ខជាការពិត ហើយរៀនពីវិធីកាត់បន្ថយតណ្ហាដែលបង្កឲ្យមានទុក្ខ។ នៅកម្ពុជា ការយល់ដឹងអំពីសារៈសំខាន់នៃសុខភាពផ្លូវចិត្តកំពុងកើនឡើង ហើយមានការប៉ុនប៉ងជាច្រើនក្នុងការរួមបញ្ចូលគ្នានូវប្រាជ្ញាបុរាណជាមួយចំណេះដឹងទំនើប ដើម្បីផ្តល់នូវការគាំទ្រផ្នែកសុខភាពផ្លូវចិត្តកាន់តែប្រសើរឡើងសម្រាប់ប្រជាជន។ ការសហការរវាងគ្រូពេទ្យ ព្រះសង្ឃ និងអ្នកជំនាញខាងសុខភាពផ្លូវចិត្ត អាចជួយបង្កើតកម្មវិធីព្យាបាល និងថែទាំដែលស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់សហគមន៍។ ព្រះពុទ្ធសាសនាផ្ដល់នូវក្របខ័ណ្ឌដ៏ទូលំទូលាយសម្រាប់ការថែរក្សាសុខភាពផ្លូវចិត្ត ប៉ុន្តែសម្រាប់បញ្ហាធ្ងន់ធ្ងរ ការសហការជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្ត្រគឺចាំបាច់បំផុត។